ជាទូរទៅនៅក្នុងរោងកុនតែងមានការវិវត្តន៍ទៅតាមជំនាន់នីមួយៗ ជាមួយនឹងការផ្លាស់ប្ដូរទាំងចំណង់ចំណូលចិត្តក្នុងការជ្រើសរើសរឿង និងឥរិយាបថនាពេលទស្សនាផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះទេ ការជ្រើសរើសរឿងបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងពីចំណង់ចំណូលចិត្ត និងទស្សនៈរបស់មនុស្សក្នុងសម័យកាលនីមួយៗ ។ សម្រាប់មនុស្សជំនាន់មុន ការទស្សនាភាពយន្តគឺជាការកម្សាន្តដ៏ពេញនិយមមួយ ហើយពួកគេជាពិសេសចូលចិត្តគាំទ្រខ្សែភាពយន្តខ្មែរដើមដែលផលិតក្នុងសម័យសង្គមរាស្ត្រនិយម។ រឿងភាគដែលពេញនិយមទាំងនោះ ភាគច្រើនផ្ដោតលើរឿងស្នេហា និងរឿងបុរាណ ដូចជារឿង 'នាងគង្ហីង' និង 'ពៅឈូកស' ជាដើម។ រឿងទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីវប្បធម៌ ប្រពៃណី និងក្រមសីលធម៌ខ្មែរ។ ចំណែកឯរឿងភាគបែបប្រវត្តិសាស្ត្រ និងជំនឿអរូបីវិញ ឧទាហរណ៍ដូចជារឿងទាក់ទងនឹងវិញ្ញាណ អបិយជំនឿ ឬរឿងនិទានប្រវត្តិសាស្ត្រ ក៏ជាប្រភេទដែលពេញនិយមផងដែរ។ ក្រៅពីនេះ ក៏មានរឿងភាគដែលផ្ដល់ការអប់រំសីលធម៌ ដោយបង្កប់នូវសារអំពីការធ្វើល្អ ការតស៊ូ និងគុណធម៌ក្នុងសង្គម។ ក្រៅពីភាពយន្តខ្មែរ ពួកគេក៏ចូលចិត្តទស្សនាភាពយន្តបរទេស ដែលមានសាច់រឿងងាយយល់ និងផ្ដល់ការកម្សាន្តជាច្រើនផងដែរ។ ចំពោះមនុស្សជំនាន់កណ្ដាលវិញ ក្រោយសម័យខ្មែរក្រហម ការងើបឡើងវិញនៃសង្គមបាននាំឲ្យមានឥទ្ធិពលវប្បធម៌បរទេសរីកសាយភាយកាន់តែខ្លាំង។ ជំនាន់នេះមានជម្រើស ភាពយន្តបរទេសចម្រុះ ជាងមុន ដោយសារការរីកសាយភាយនៃប្រភេទរឿងដែលពេញនិយមជាច្រើនដូចជា រឿងហូលីវូដ កូរ៉េ ចិន និងថៃ ។ ភាពយន្តទាំងនេះបានក្លាយទៅជារឿងដែរប្រជាជនខ្មែរពេញនិយមមើលតាមរយៈ ទូរទស្សន៍ ទូរស័ព្ទជាដើម ។ ខ្សែរភាពយន្តខ្នាតធំទាំងនេះបានក្លាយជាចំណូលចិត្ត ដោយសារសាច់រឿងប្លែក និងតារាសម្ដែងដែលមានភាពទាក់ទាញ នឹងមានទេពកោសល្យ ។ ចំពោះភាពយន្តខ្មែរនាជំនាន់នោះវិញ ទោះបីជាមានការផលិតឡើងវិញក៏ដោយ ក៏នៅតែមានកម្រិតនៅឡើយ។ ភាគច្រើនជារឿងខ្មោច ឬកំប្លែងសាមញ្ញៗ ដែលមិនទាន់ទទួលបានការគាំទ្រខ្លាំងដូចភាពយន្តបរទេសឡើយ។ ចំណែកឯមនុស្សជំនាន់បច្ចុប្បន្ននេះវិញ មានលទ្ធភាពចូលទស្សនាភាពយន្តអន្តរជាតិល្បីៗយ៉ាងទូលំទូលាយ ដោយសារបច្ចេកវិទ្យាឌីជីថល និងការរីកចម្រើននៃរោងកុនទំនើបៗ។ ពួកគេនិយមទស្សនាខ្សែភាពយន្តដែលមានគុណភាពខ្ពស់ ទាំងផ្នែកបច្ចេកទេស និងសាច់រឿង។ ជាពិសេសភាពយន្តហូលីវូដបែប ស្រមើស្រមៃ, វិទ្យាសាស្រ្ត, រន្ធត់ព្រឺព្រួច, វីរបុរស វីរនារី និង គំនូរជីវចល ដែលជាប្រភេទរឿងពេញនិយមបំផុត ដោយសារបច្ចេកវិទ្យាទំនើបៗ និងឈុតឆាកប្លែកភ្នែកជាច្រើន។ ឯរឿងភាពយន្តកូរ៉េ និងថៃ ក៏នៅតែពេញនិយមខ្លាំងទទួលបានការគាំទ្រច្រើនពីយុវវ័យជាពិសេសរឿងបែប យុវវ័យ ស្នេហា ឬរន្ធត់ ដែលឆ្លុះបញ្ចាំងពីជីវិតសម័យទំនើប ។ ដោយសារការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន ក៏ដូចជាភាពយន្តទូទាំងពិភពលោក ពួកគេចូលចិត្តទស្សនាភាពយន្តដែលមានល្បឿនលឿន សាច់រឿងប្លែក និងមានគុណភាពខ្ពស់។ លើសពីនេះ ពួកគេក៏អាចចែករំលែកបទពិសោធន៍មើលរឿងជាមួយមិត្តភក្តិតាមបណ្ដាញសង្គមបានយ៉ាងងាយស្រួលផងដែរ។ បើនិយាយពីឥរិយាបថនៃការមើលរឿងនៅក្នុងរោងកុនវិញបានផ្លាស់ប្ដូរយ៉ាងខ្លាំងពីជំនាន់មួយទៅជំនាន់មួយទៀត ដោយឆ្លុះបញ្ចាំងពីការវិវត្តន៍នៃបច្ចេកវិទ្យា សង្គម និងរបៀបរស់នៅ។ សម្រាប់មនុស្សពីជំនាន់មុន ការទៅរោងកុនមិនមែនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍សង្គមដ៏សំខាន់មួយផងដែរ ។ ការទស្សនារបស់ពួកគេភាគច្រើនគឺទៅមើលរឿងនៅរោងកុន បែបលក្ខណៈជា គ្រួសារ មិត្តភក្តិ ឬគូស្នេហ៍ ។ ការទៅរោងកុនតម្រូវឲ្យមានការរៀបចំខ្លួន និងស្លៀកពាក់ស្អាតបាត ហើយពួកគេក៏មិនសូវមានជម្រើសក្នុងការទស្សនាភាពយន្តនៅផ្ទះច្រើនដូចសម័យបច្ចុប្បន្ននេះដែរ។ រោងកុនគឺជាកន្លែងស្ងប់ស្ងាត់មួយ ដែលអ្នកទស្សនាអាចផ្ដោតអារម្មណ៍ទាំងស្រុងលើភាពយន្ត ហើយមិនមានការជជែកគ្នាឡើយ ព្រោះពួកគេចង់រីករាយនឹងសាច់រឿង និងតន្ត្រីក្នុងរឿងដោយគ្មានការរំខានអ្វីទាំងអស់។ ឯការលើកទូរសព្ទក៏មិនទាន់ជាទម្លាប់នៅឡើយដែរ ដោយសារវាអាចបណ្តាលអោយអ្នកដទៃមានការរំខាន ។ ការទិញចំណីអាហារ និងភេសជ្ជៈនៅរោងកុន ក៏មិនទាន់មានភាពទូលំទូលាយ ដូចបច្ចុប្បន្ននោះដែរ អ្នកទស្សនាភាគច្រើនគ្រាន់តែទៅមើលរឿងសុទ្ធប៉ុណ្ណោះ ។ ចំពោះជំនាន់កណ្តាលវិញបានឆ្លងកាត់នៃការផ្លាស់ប្ដូរពីសម័យកាលចាស់ទៅសម័យកាលថ្មី ដោយបច្ចេកវិទ្យាបានចាប់ផ្ដើមចូលរួមចំណែកក្នុងជីវភាពប្រចាំថ្ងៃ។ ដូច្នេះហើយ ការទស្សនាភាពយន្តនៅរោងកុនមិនសូវពេញនិយមទៀតឡើយ ដោយសារតែការទស្សនាភាពយន្តនៅផ្ទះតាមរយៈឌីវីឌី ឬការមើលតាមអ៊ីនធឺណេតបានចាប់ផ្ដើមកើនឡើង។ ពួកគេភាគច្រើនជ្រើសរើសទស្សនាភាពយន្តនៅផ្ទះ ដោយសារតែមានភាពងាយស្រួល និងសុវត្ថិភាពកាន់តែខ្ពស់ផងដែរ។ ការទិញ ពោតលីង និងភេសជ្ជៈ នៅរោងកុនចាប់ផ្ដើមក្លាយជាការពេញនិយមហើយក៏ជាអាហារសម្រន់សម្រាប់ញាំកំដរនៅពេលមើលកុនបានផងដែរ។ ចំពោះមនុស្សជំនាន់បច្ចុប្បន្ននេះវិញ គឺជាយុគសម័យឌីជីថលដែលពោរពេញដោយការប្រើប្រាស់បច្ចេកវិទ្យា និងបណ្ដាញសង្គមយ៉ាងទូលំទូលាយ។ នេះបានផ្លាស់ប្ដូររបៀបរស់នៅ ក៏ដូចជាទម្លាប់នៃការទស្សនាភាពយន្តមួយចំនួនផងដែរ។ យើងអាចប្រើប្រាស់វេបសាយគ្រប់ប្រភេទសម្រាប់ទស្សនារឿងកុនបាននៅគ្រប់ទីកន្លែង នឹងគ្រប់ពេលវេលាដោយមានភាពងាយស្រួល។ សរុបមក វប្បធម៌ក្នុងរោងកុននៅកម្ពុជាបានឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូររបស់សង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យាផងដែរ ។ ខណៈដែលមនុស្សជំនាន់មុនមានបទពិសោធន៍ទស្សនាតិចតួច និងស្ងប់ស្ងាត់ មនុស្សជំនាន់ក្រោយមានជម្រើសច្រើន ងាយស្រួលក្នុងការចូលទស្សនា ។